ការបង្ហាញទ្រព្យសម្បត្តិនៅលើបណ្តាញសង្គមគឺកំពុងតែពេញនិយមខ្លាំងដែលពួកគេបានបង្អួតពីសម្ភារៈប្រើប្រាស់ទំនើបៗនិងលុយកាក់និងមាសប្រាក់ជាច្រើនសន្ធឹកសន្ធាប់នៅក្នុងបណ្តាញសង្គម។ ការបង្ហាញនៅសម្ភារៈទំនើបនិងភាពឡូយឆាយហុឺហាបែបនេះធ្វើឲ្យមានការប្រៀបធៀបពីសំណាក់មិត្តភក្តិនិងមនុស្សជុំវីញខ្លួន។ នេះគីជាបញ្ហាធំមួយសម្រាប់អ្នកដែលពុំមាននូវសម្ភារៈទំនើបទាំងនេះធ្វើការតូចចិត្តឬក៏អន់ចំពោះខ្លួនឯងដែលគ្មាននៅសម្ភារៈនិយមដូចគេដែរ។ សម្ពាធក្នុងការបង្ហាញទ្រព្យសម្បត្តិលើបណ្តាញសង្គមមានឫសគល់ចេញពីកត្តាជាច្រើនដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនៃបច្ចេកវិទ្យា និងវប្បធម៌សង្គមនាពេលបច្ចុប្បន្ន។ មូលហេតុនៃសម្ពាធនេះមានដូចជា វប្បធម៌ប្រៀបធៀប ឥទ្ធិពលអ្នកល្បីលើបណ្តាញសង្គម បំណងចង់ទទួលបានការទទួលស្គាល់និងការកោតសរសើរ យុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយ ។ បណ្តាញសង្គមបានបង្កើតបរិយាកាសមួយដែលមនុស្សងាយនឹងប្រៀបធៀបជីវិតរបស់ខ្លួនទៅនឹងអ្នកដទៃ។ ការឃើញមិត្តភក្តិ ឬអ្នកស្គាល់គ្នាបង្ហាញពីរូបភាពជីវិតហ៊ឺហា សម្ភារៈនិយម ឬដំណើរកម្សាន្តប្រណីតអាចនិងមានអារម្មណ៍អន់ចិត្តឬមានការប្រៀបទៅផលអវីជ្ជមានជាដើម។ ឬក៏ម្ប៉ាងទៀតព្យាយាមធ្វើខ្លួនឯងឲ្យដូចគេដើម្បីទទួលបាននូវការកោតសរសើរទាំងដែលពុំមានអ្វីសោះអាចបង្កទៅជាការជំពាក់បំណុលនានាផងដែរ។ អ្នកល្បីល្បាញជាច្រើនតែងតែបង្ហាញពីជីវិតស៊ីវិល័យ ផលិតផលប្រណីត និងបទពិសោធន៍ប្លែកៗ ដែលជំរុញឱ្យអ្នកគាំទ្រមានបំណងចង់ធ្វើតាម ឬចង់មានដូចគេដែរ។ នេះបង្កើតឱ្យមាននិន្នាការមួយដែលការបង្ហាញទ្រព្យសម្បត្តិត្រូវបានចាត់ទុកជាផ្នែកមួយនៃភាពជោគជ័យ និងភាពទាន់សម័យ។ ជាទូទៅអ្នកបង្កើតមាតិកាគឺពិតជាមានឥទ្ធិពលខ្លាំងដោយសារពួកគេមានអ្នកទស្សនាច្រើនជាងអ្នកដែលមិនសូវល្បី។ នបន្ថែមពីនេះមាន មនុស្សជាច្រើនប្រើបណ្តាញសង្គមដើម្បីស្វែងរកការទទួលស្គាល់ និងការកោតសរសើរពីមជ្ឈដ្ឋានទូទៅ។ ការបង្ហោះរូបភាពទាក់ទងនឹងទ្រព្យសម្បត្តិអាចទទួលបាន "Like" "Share" និង Comment ជាច្រើន ដែលផ្តល់នូវអារម្មណ៍ពេញចិត្ត និងបង្កើនទំនុកចិត្តលើខ្លួនឯង។ ក្រុមហ៊ុនជាច្រើនប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មប្រណីត ដែលជំរុញឱ្យអ្នកប្រើប្រាស់មានបំណងចង់បាន និងចង់បង្ហាញនូវអ្វីដែលខ្លួនមានស្រាប់ ឬអ្វីដែលខ្លួនបានទិញថ្មីៗ។ បន្ថែមពីនេះពួកគេប្រើនៅយុទ្ធសាស្រ្តដោយប្រើសម្ភារៈទំនើបៗបង្ហាញដើម្បីធ្វើឲ្យទាក់ទាញអ្នកមើលឲ្យទិញនៅផលិតផលទាំងអស់នោះ។ ការវិធីសាស្រ្តមួយនេះក៏មានបញ្ហាប្រឈមខ្លាំងចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅការរកសុីខុសច្បាប់និងអ្នកខ្លះប្រើបណ្តាញសង្គមដើម្បីឆបោកផងដែរ។ ចំពោះទម្រង់នៃការបញ្ចេញទ្រព្យសម្បត្តិលើបណ្តាញសង្គមគឺជាការបង្ហាញទ្រព្យសម្បត្តិលើបណ្តាញសង្គមអាចមានច្រើនទម្រង់ ប៉ុន្តែទម្រង់ដែលលេចធ្លោជាងគេគឺ សម្ភារៈនិយម ជីវិតស៊ីវិល័យ ការទិញអចលនទ្រព្យ។ សម្ភារៈនិយមគឺ ការបង្ហោះរូបភាពទាក់ទងនឹងសម្ភារៈប្រើប្រាស់ប្រណីតដូចជារថយន្តទំនើប នាឡិកាថ្លៃៗ គ្រឿងអលង្ការ កាបូបយីហោល្បីៗ សម្លៀកបំពាក់ម៉ូដចុងក្រោយបង្អស់ ទូរស័ព្ទស៊េរីថ្មីៗ ឬឧបករណ៍អេឡិចត្រូនិចទំនើបៗ។ រីឯជីវិតស៊ីវិល័យគឺជា ការបង្ហាញពីរបៀបរស់នៅប្រណីតដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ការទទួលទានអាហារនៅភោជនីយដ្ឋានថ្លៃៗ ដំណើរកម្សាន្តទៅក្រៅប្រទេសញឹកញាប់ ឬការចូលរួមកម្មវិធីសង្គមធំៗ។ ការទិញអចលនទ្រព្យគឺជា ការបង្ហាញពីផ្ទះ វីឡា ឬខុនដូដ៏ធំស្កឹមស្កៃ ដែលបង្ហាញពីស្ថិរភាពហិរញ្ញវត្ថុ និងជីវិតរស់នៅដ៏សុខស្រួល។ ការបង្ហាញទ្រព្យសម្បត្តិលើបណ្តាញសង្គមគឺមានផលប៉ះជាច្រើនសម្រាប់សុខវត្ថិភាពក្នុងការរស់ប្រចាំថ្ងៃ។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃអាចនាំឱ្យកើតមានអារម្មណ៍ថប់បារម្ភ ស្រ្តេស មិនសប្បាយចិត្តនឹងខ្លួនឯង ឬធ្លាក់ទឹកចិត្ត ប្រសិនបើខ្លួនមិនអាចមាន ឬធ្វើដូចអ្នកដទៃបាន។ ការបង្ហាញទ្រព្យសម្បត្តិអាចទាក់ទាញចំណាប់អារម្មណ៍ពីជនខិលខូច ដែលអាចបង្កជាគ្រោះថ្នាក់ដូចជាការប្លន់ ឬការគំរាមកំហែង។ ដើម្បីបង្ហាញពីជីវិតស៊ីវិល័យ មនុស្សមួយចំនួនអាចនឹងចំណាយប្រាក់លើសពីលទ្ធភាពរបស់ខ្លួន ដែលនាំឱ្យមានបញ្ហាបំណុល។ ការបង្ហាញច្រើនពេកអំពីទ្រព្យសម្បត្តិអាចធ្វើឱ្យបាត់បង់ភាពឯកជនផ្ទាល់ខ្លួន និងបង្កឱ្យមានការនិយាយតៗគ្នាពីសំណាក់អ្នកដទៃ។ ការផ្តោតតែលើសម្ភារៈនិយមអាចបង្កើតជាគំរូមិនល្អដល់យុវជនជំនាន់ក្រោយ ដែលធ្វើឱ្យពួកគេយល់ច្រឡំថាភាពជោគជ័យគឺស្មើនឹងទ្រព្យសម្បត្តិ។ ក្រៅពីនេះអាចបង្កជាការជំពាក់បំណុលព្រោះការបង្ហាញដើម្បីចង់ឲ្យគេកោតសរសើរនេះក៏ជាបញ្ហាចម្បងមួយដែលសំបូរច្រើនជាងគេនៅពេលបច្ចុប្បន្នផងដែរ។ មានរបៀបជាច្រើនដែលអ្នកអាចប្រើជាវិធីដោះស្រាយសម្ពាធចំពោះការបង្ហាញទ្រព្យសម្បត្តិលើបណ្តាញសង្គម។ ដំបូង អ្នកត្រូវយល់ដឹងពីអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នក មិនមែនអ្វីដែលសំខាន់សម្រាប់អ្នកដទៃនោះទេ។ ត្រូវផ្តោតលើសុភមង្គលផ្ទាល់ខ្លួន សុខភាពផ្លូវចិត្ត និងទំនាក់ទំនងល្អជាជាងការបង្ហាញទ្រព្យសម្បត្តិ។ ការកាត់បន្ថយពេលវេលាដែលអ្នកចំណាយលើបណ្តាញសង្គមអាចជួយកាត់បន្ថយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ។ ឈប់តាមដាន ឬ Unfriend នូវគណនីដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ឬជំរុញឱ្យអ្នកចង់បង្ហាញទ្រព្យសម្បត្តិ។ ផ្ទុយទៅវិញ តាមដានគណនីដែលផ្តល់ការលើកទឹកចិត្ត ចំណេះដឹង ឬការកម្សាន្តដែលសប្បាយៗដែលមិនប៉ះពាល់ដល់ផ្លូវចិត្ត។ ត្រូវចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយទទួលស្គាល់ថាទ្រព្យសម្បត្តិមិនមែនជាកត្តាតែមួយគត់ដែលកំណត់សុភមង្គល ឬភាពជោគជ័យនោះទេ។ ចូលរួមក្នុងសកម្មភាពក្រៅបណ្តាញសង្គមដូចជាការអានសៀវភៅ លេងកីឡា ចូលរួមសកម្មភាពសង្គម ឬចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ប្រសិនបើអ្នកមានអារម្មណ៍ថាធ្លាក់ទឹកចិត្ត ឬស្រ្តេសដោយសារសម្ពាធនេះ សូមនិយាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកជំនាញ។ ចុងក្រោយ គឺការគ្រប់គ្រងសម្ពាធពីមិត្តភក្តិ និងការបង្ហាញទ្រព្យសម្បត្តិលើបណ្តាញសង្គមទាមទារការយល់ដឹងខ្លួនឯង និងការកំណត់ព្រំដែនផ្ទាល់ខ្លួន។ ភាពជោគជ័យពិតប្រាកដមិនមែនស្ថិតនៅលើចំនួន "Like" ឬសម្ភារៈនិយមនោះទេ ប៉ុន្តែស្ថិតនៅលើសុភមង្គល និងភាពស្កប់ស្កល់ក្នុងជីវិតវិញ។